សម្រាប់សិស្សានុសិស្សនៅប្រទេសកម្ពុជាយើងបន្ទាប់ពីបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានដោយជោគជ័យហើយតែងតែមានគម្រោងមកសិក្សាបន្តនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តក្រុងដែលនៅជិតផ្ទះខ្លួន។ នៅក្នុងអំឡុងពេលរងចាំលទ្ធផលប្រឡងបាក់ឌុបចេញលទ្ធផលប្រឡងនោះ ជាពេលដែលសិស្សានុសិស្សកំពុងតែសម្រេចចិត្តជាមួយអាណាព្យាបាលរបស់ខ្លួនដើម្បីជ្រើសរើសនូវជំនាញ ឬសកលវិទ្យាល័យដែលខ្លួនប្រាថ្នា មានបំណងចង់មកសិក្សាបន្ត។ ការផ្លាស់ប្ដូរមកភ្នំពេញ គឺជារឿងមួយដែលផ្ដល់ទាំងឱកាសល្អៗជាច្រើន តែក្នុងពេលជាមួយគ្នានេះ ក៏មានបញ្ហាប្រឈមមិនតិចដែរ។ និស្សិតត្រូវត្រៀមខ្លួនឲ្យបានល្អទាំងផ្លូវចិត្ត ផ្លូវកាយ និងហិរញ្ញវត្ថុ ដើម្បីសម្របខ្លួនទៅនឹងជីវិតថ្មីនៅទីក្រុង។ ចំំពោះសិស្សនិស្សិតដែលត្រូវផ្លាស់ផ្តូរពីស្រុកកំណើតតែងតែជួបនួវបញ្ហាដូចជា បញ្ហាហិរញ្ញវត្ថុ បញ្ហាផ្លូវចិត្ត បញ្ហាការសិក្សាភាសា កំព្យូទ័រ និងបញ្ហាសុវត្តិភាព។ ចំពោះផលវិជ្ជមាន មានដូចជាឱកាសសិក្សាកាន់តែប្រសើរ ឱកាសការងារ និងការអភិវឌ្ឍន៍ជំនាញ ,បទពិសោធន៍ជីវិត និងការអភិវឌ្ឍន៍ខ្លួនឯង។ សាលារៀន និងសាកលវិទ្យាល័យល្បីៗនៅភ្នំពេញមានសាលារៀន មហាវិទ្យាល័យ និងសាកលវិទ្យាល័យល្អៗជាច្រើន ដែលមានកម្មវិធីសិក្សាទូលំទូលាយ គុណភាពអប់រំខ្ពស់ និងគ្រូដែលមានបទពិសោធន៍។ និស្សិតអាចជ្រើសរើសជំនាញដែលខ្លួនចង់រៀនបានយ៉ាងទូលំទូលាយ។ តាមសាលានិងសាកលវិទ្យាល័យនៅភ្នំពេញមានបំពាក់នូវសម្ភារៈសិក្សាទំនើបៗដូចជា បណ្ណាល័យធំៗ មានសៀវភៅនិងឯកសារបរទេសជាច្រើន សម្ភារៈពិសោធន៍ និងបច្ចេកវិទ្យាទំនើបៗ ដែលជួយជំរុញការសិក្សារបស់និស្សិត។ ភ្នំពេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងធុរកិច្ចដ៏ធំ ដូច្នេះមានឱកាសការងារច្រើនសម្រាប់និស្សិត ជាពិសេសការងារក្រៅម៉ោង ឬកម្មសិក្សា ដែលអាចជួយឲ្យនិស្សិតទទួលបានបទពិសោធន៍ការងារពិតប្រាកដមុននឹងបញ្ចប់ការសិក្សា។ វគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលា: មានស្ថាប័នជាច្រើនរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី សិក្ខាសាលា ឬសិក្ខាសាលាតាមអ៊ីនធឺណេត ដែលអាចជួយអភិវឌ្ឍជំនាញទន់ និងជំនាញរឹង របស់និស្សិតបន្ថែមពីលើមុខវិជ្ជាសិក្សា។ ការរស់នៅឆ្ងាយពីក្រុមគ្រួសារ ធ្វើឲ្យនិស្សិតរៀនរស់នៅដោយខ្លួនឯង រៀបចំជីវិតផ្ទាល់ខ្លួន ដោះស្រាយបញ្ហាប្រឈមប្រចាំថ្ងៃ ដែលជួយឲ្យពួកគេមានភាពឯករាជ្យ និងចាស់ទុំ។ និស្សិតនឹងបានជួបមនុស្សជាច្រើនមកពីតំបន់ផ្សេងៗគ្នា ទាំងមិត្តភ័ក្តិរួមថ្នាក់ គ្រូបង្រៀន ឬអ្នកស្គាល់គ្នាផ្សេងៗ ដែលអាចជួយពង្រីកបណ្ដាញទំនាក់ទំនង និងផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក។ ភ្នំពេញមានសេវាសាធារណៈជាច្រើនដូចជា មន្ទីរពេទ្យ ធនាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗ ដែលធ្វើឲ្យការរស់នៅមានភាពងាយស្រួល និងសម្បូរបែប។ ចំពោះផលអវិជ្ជនៃភាពលំបាក មានដូចជាបញ្ហាហិរញ្ញវត្ថុ បញ្ហាផ្លូវចិត្ត និងសង្គម ,បញ្ហាសុវត្ថិភាព និងបរិស្ថាន។ ថ្លៃចំណាយខ្ពស់ ការរស់នៅភ្នំពេញទាមទារចំណាយច្រើនជាងនៅតាមខេត្ត ឬតំបន់ដាច់ស្រយាល ជាពិសេសថ្លៃស្នាក់នៅ ថ្លៃម្ហូបអាហារ ថ្លៃធ្វើដំណើរ និងថ្លៃសិក្សា។ នេះអាចជាបន្ទុកធ្ងន់សម្រាប់គ្រួសារដែលមានជីវភាពមធ្យម ឬខ្វះខាត។ ការគ្រប់គ្រងហិរញ្ញវត្ថុ និស្សិតត្រូវរៀនពីរបៀបគ្រប់គ្រងចំណូលចំណាយរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យជួបបញ្ហាខ្វះខាត ឬជំពាក់បំណុលគេ។ ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និងមិត្តភ័ក្តិចាស់ៗ អាចធ្វើឲ្យនិស្សិតមានអារម្មណ៍ឯកា នឹកផ្ទះ និងពិបាកក្នុងការសម្របខ្លួនជាមួយបរិយាកាសថ្មីៗ។ និស្សិតអាចនឹងជួបប្រទះសម្ពាធច្រើនពីការសិក្សាធ្ងន់ធ្ងរ ការប្រកួតប្រជែងខ្ពស់ និងការស្វែងរកការងារក្រៅម៉ោងដើម្បីទ្រទ្រង់ជីវភាព។ បញ្ហាទំនាក់ទំនង ដូចជា ការកសាងទំនាក់ទំនងថ្មីៗនៅទីក្រុងអាចជាការលំបាកសម្រាប់និស្សិតមួយចំនួន ជាពិសេសអ្នកដែលធ្លាប់រស់នៅតែក្នុងបរិយាកាសតូចចង្អៀត។ ភ្នំពេញមានចរាចរណ៍មមាញឹក ដែលអាចបណ្ដាលឲ្យមានការកកស្ទះ និងហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ ទោះបីជាភ្នំពេញមានការរីកចម្រើនក៏ដោយ ក៏នៅតែមានបញ្ហាឧក្រិដ្ឋកម្មមួយចំនួនដែលទាមទារឲ្យនិស្សិតមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការរស់នៅ។